ស្រូវអង្ករគឺជាបេះដូងនៃវប្បធម៌ខ្មែរ និងជាអាហារចម្បងរបស់ប្រជាជនខ្មែរ។ កសិករខ្មែរចាប់ផ្តើមចុះធ្វើស្រែនៅពេលដែលមេឃចាប់ផ្តើមធ្លាក់ភ្លៀងដើមឆ្នាំ។ ការភ្ជួររាស់ដោយប្រើនង្គ័ល និងរនាស់ឈើគឺជាទិដ្ឋភាពដ៏ស្រស់ស្អាតនៅតាមជនបទ។ ការសាបព្រួសគ្រាប់ពូជស្រូវត្រូវធ្វើឡើងដោយយកចិត្តទុកដាក់បំផុត។ នៅរដូវវស្សា វាលស្រែពណ៌បៃតងខ្ចីមើលទៅដូចជាកម្រាលព្រំធម្មជាតិដ៏ធំល្វឹងល្វើយ។ ការស្ទូងសំណាបតម្រូវឱ្យមានការអត់ធ្មត់ និងភាពប៉ិនប្រសប់។ ស្រូវវស្សាគឺជាប្រភេទស្រូវដែលពឹងផ្អែកទាំងស្រុងលើទឹកភ្លៀងពីធម្មជាតិ។ យើងត្រូវដកស្មៅ និងដាក់ជីដើម្បីឱ្យដើមស្រូវដុះលូតលាស់បានល្អ។ គ្រាប់ស្រូវដែលទុំមានពណ៌មាសពេញវាលស្រែ បង្ហាញពីភោគផលដែលកសិករទន្ទឹងរង់ចាំ។ ការបោកបែនស្រូវតាមបែបបុរាណ គឺជាការយកបាច់ស្រូវទៅបោកនឹងក្តារបោក។ ក្របីគឺជាមិត្តដ៏ស្មោះត្រង់របស់កសិករខ្មែរតាំងពីបុរាណកាលមក។ នឹម និងនង្គ័ល គឺជាឧបករណ៍សំខាន់សម្រាប់ជួយសម្រាលកម្លាំងក្នុងការភ្ជួរដី។ សំឡេងកណ្ដឹងគោឮរណ្តំពេញភូមិនៅពេលកសិករដឹកគោទៅវាលស្មៅ។ ការថែទាំគោក្របីឱ្យមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏ធំរបស់គ្រួសារកសិករ។ កណ្ដៀវគឺជាឧបករណ៍មុតស្រួចដែលប្រើសម្រាប់ច្រូតកាត់ស្រូវដោយដៃ។ កសិករតែងតែសម្រួចមុខនង្គ័លឱ្យមុតមុននឹងចុះទៅវាលស្រែ។ រទេះគោគឺជាមធ្យោបាយដឹកជញ្ជូនភោគផលកសិកម្មពីស្រែមកផ្ទះ។ ការចិញ្ចឹមមាន់ទានៅក្រោមផ្ទះ ជួយបង្កើនចំណូលបន្ថែមដល់គ្រួសារ។ ចបកាប់ និងចបជីក ត្រូវបានប្រើសម្រាប់លើកទំនប់ស្រែដើម្បីរក្សាទឹក។ ខ្សែគោ និងខ្សែក្របី ត្រូវរក្សាទុកឱ្យបានល្អសម្រាប់ប្រើប្រាស់នៅរដូវក្រោយ។ ការប្រវាស់ដៃគ្នាជួយស្ទូងស្រូវ គឺជាទំនៀមទម្លាប់ជួយគ្នាទៅវិញទៅមកក្នុងភូមិ។ អ្នកភូមិតែងតែមកជួយច្រូតកាត់គ្នាដោយមិនយកកម្រៃឡើយ។ ការហូបបាយសាមគ្គីនៅរោងតាមវាលស្រែ បង្កើនភាពស្និទ្ធស្នាលរវាងអ្នកជិតខាង។ កម្លាំងសាមគ្គីធ្វើឱ្យការងារកសិកម្មដ៏ធ្ងន់ក្លាយជាស្រាល។ យុវជនក្នុងភូមិជួយគ្នាជញ្ជូនបាច់ស្រូវដាក់ឡាន ឬរទេះគោ។ ការចែករំលែកគ្រាប់ពូជស្រូវល្អៗដល់គ្នាទៅវិញទៅមក គឺជាទឹកចិត្តរបស់កសិករ។ សហគមន៍កសិកម្មជួយឱ្យកសិករមានទីផ្សារក្នុងការលក់កសិផល។ ការជួយជួសជុលប្រឡាយទឹកសហគមន៍ គឺជាភារកិច្ចរបស់បុរសៗក្នុងភូមិ។ ស្រ្តីៗក្នុងភូមិជួយគ្នាធ្វើនំចំណីសម្រាប់អាហារថ្ងៃត្រង់ពេលចុះស្រែ។ ការរស់នៅដោយពឹងផ្អែកគ្នាទៅវិញទៅមក ធ្វើឱ្យសហគមន៍ជនបទមានភាពរឹងមាំ។ ពិធីច្រត់ព្រះនង្គ័ល ត្រូវបានរៀបចំឡើងដើម្បីប្រកាសពីការចាប់ផ្តើមរដូវធ្វើស្រែ។ ព្រះគោបរិភោគអ្វី គឺជាការព្យាករណ៍អំពីទិន្នផលកសិកម្មប្រចាំឆ្នាំ។ កសិករតែងសែនព្រេនដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្តីសុខ។ ពិធីដង្ហែអ្នកតាសុំទឹកភ្លៀង គឺជាជំនឿដែលនៅតែបន្តអនុវត្តតាមតំបន់ខ្លះ។ ការរៀបចំពិធីឡើងអ្នកតា ធ្វើឡើងដើម្បីដឹងគុណដល់ធម្មជាតិដែលផ្តល់ភោគផល។ មុននឹងចាប់ផ្តើមបោកស្រូវ កសិករខ្លះតែងធ្វើពិធីសូត្រមន្តលើគំនរស្រូវ។ ពិធីបុណ្យភូមិក្រោយពេលប្រមូលផលរួច គឺជាការអបអរសាទរចំពោះភាពជោគជ័យ។ ជំនឿលើ "មេស្រូវ" គឺជាការគោរពដល់ព្រលឹងនៃគ្រាប់ស្រូវដែលចិញ្ចឹមមនុស្ស។ ការមើលដួងតារា និងសញ្ញាធម្មជាតិ ជួយឱ្យកសិករដឹងពីពេលវេលាដាំដុះ។ សំឡេងកង្កែបយំ គឺជាសញ្ញាដែលទេវតាប្រាប់ថាមេឃនឹងធ្លាក់ភ្លៀង។ ក្រៅពីធ្វើស្រែ កសិករខ្មែរនិយមដាំដំណាំចម្ការដូចជា ពោត សណ្តែក និងដំឡូង។ ការដាំបន្លែជុំវិញផ្ទះ ជួយកាត់បន្ថយការចំណាយ និងមានសុវត្ថិភាពសម្រាប់សុខភាព។ ដើមត្នោតដែលដុះតាមភ្លឺស្រែ គឺជាអត្តសញ្ញាណនៃភូមិឋានខ្មែរ។ ការធ្វើស្ករត្នោតគឺជាមុខរបរបន្ថែមដ៏សំខាន់របស់កសិករនៅខេត្តកំពង់ស្ពឺ។ ការចិញ្ចឹមត្រីក្នុងស្រែ បង្កើនប្រភពអាហារប្រូតេអ៊ីនសម្រាប់គ្រួសារ។ ការដាំឈើហូបផ្លែដូចជា ស្វាយ និងខ្នុរ ផ្តល់ម្លប់ និងផលសម្រាប់លក់ដូរ។ ជីវិតកសិករគឺហត់នឿយខ្លាំង ប៉ុន្តែពោរពេញដោយភាពស្មោះត្រង់ និងសន្តិភាព។ ការក្រោកពីព្រលឹមដើម្បីទៅមើលស្រែ គឺជាទម្លាប់ប្រចាំថ្ងៃរបស់កសិករ។ ខ្ទមស្រែគឺជាកន្លែងសម្រាប់សម្រាកកាយ និងគេចពីកំដៅថ្ងៃ។ ការហូបបាយនៅស្រែជាមួយត្រីអាំង និងទឹកត្រីផ្អែម មានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។ សព្វថ្ងៃ កសិករភាគច្រើនប្រើត្រាក់ទ័រដើម្បីភ្ជួរដីជំនួសឱ្យកម្លាំងសត្វ។ ម៉ាស៊ីនច្រូតស្រូវជួយឱ្យការប្រមូលផលបានឆាប់រហ័ស និងចំណេញពេលវេលា។ ការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ជួយឱ្យកសិករទទួលបានទិន្នផលខ្ពស់។ កសិកម្មសរីរាង្គកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់។ ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របានល្អ ជួយឱ្យកសិករអាចធ្វើស្រែបានពីរដងក្នុងមួយឆ្នាំ។ ការប្រើប្រាស់ជីធម្មជាតិពីលាមកសត្វ ជួយឱ្យដីមានជីជាតិបានយូរអង្វែង។ ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមធំសម្រាប់វិស័យកសិកម្មនាពេលបច្ចុប្បន្ន។ ការដាំដំណាំក្នុងផ្ទះសំណាញ់ ជួយការពារពីសត្វល្អិត និងការប្រែប្រួលអាកាសធាតុ។ ការរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗ ជួយឱ្យកសិករវ័យក្មេងមានភាពច្នៃប្រឌិត។ ស្រូវផ្ការំដួលរបស់កម្ពុជា ធ្លាប់ទទួលបានពានរង្វាន់ជាអង្ករល្អបំផុតក្នុងពិភពលោក។ ជង្រុកស្រូវគឺជាកន្លែងសុវត្ថិភាពសម្រាប់ស្តុកទុកស្បៀងអាហារប្រចាំឆ្នាំ។ ការរើសពូជស្រូវដែលធន់នឹងជំងឺ គឺជាចំណេះដឹងដែលតពីដូនតាមក។ ការផ្អាប់ចំបើងទុកសម្រាប់ឱ្យគោស៊ីនៅរដូវប្រាំង គឺជាការត្រៀមលក្ខណៈដ៏ល្អ។ ការធ្វើជីកំប៉ុស្តពីកាកសំណល់ផ្ទះបាយ គឺជាវិធីសាស្ត្រថែរក្សាបរិស្ថាន។ កសិករចេះប្រើប្រាស់រុក្ខជាតិឱសថមួយចំនួន ដើម្បីព្យាបាលជំងឺសត្វពាហនៈ។ ការអភិរក្សគ្រាប់ពូជបុរាណ ជួយរក្សាអត្តសញ្ញាណរសជាតិអង្ករខ្មែរ។ ការហាលស្រូវឱ្យស្ងួតល្អ មុននឹងដាក់ចូលជង្រុក ការពារកុំឱ្យស្រូវដុះផ្សិត។ ការរៀបចំដីឱ្យមានកម្រិតស្មើគ្នា ជួយឱ្យការចែកចាយទឹកបានសព្វសាច់ស្រែ។ ការចេះទស្សន៍ទាយទឹកភ្លៀងតាមរយៈការសង្កេតសត្វល្អិត គឺជាការកំណត់សម្គាល់មួយ។ កសិកម្មមិនត្រឹមតែជាការងារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការរស់នៅរបស់ប្រជាជនខ្មែរ។